ការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ គឺជាសកម្មភាពកីឡាបែបទេសចរណ៍ដ៏រស់រវើក ដែលបានប្រែក្លាយឆ្នេរសមុទ្រដ៏ស្រស់ស្អាតឱ្យទៅជាទីលានប្រកួតប្រជែងពោរពេញដោយថាមពល។ សម្លេងរលកបោកបក់លាយឡំនឹងសម្រែកហ៊ោរកញ្ជ្រៀវរបស់អ្នកលេង និងអ្នកទស្សនា បានបង្កើតនូវបរិយាកាសសប្បាយរីករាយដែលមិនអាចបំភ្លេចបានសម្រាប់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ សកម្មភាពនេះមិនត្រឹមតែជាការហាត់ប្រាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសិល្បៈនៃការរស់នៅបែបស៊ីវិល័យដែលផ្សារភ្ជាប់មនុស្សជាតិទៅនឹងធម្មជាតិនៃខេត្តតំបន់ឆ្នេរមួយនេះ។ គោលបំណងចម្បងនៃការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ គឺដើម្បីពង្រឹងសុខភាពរាងកាយ តាមរយៈការធ្វើចលនាយ៉ាងសកម្មនៅលើផ្ទៃខ្សាច់ដែលជួយដុតរំលាយកាឡូរីបានយ៉ាងល្អ។ ការលេងកីឡានេះជួយកាត់បន្ថយភាពតានតឹង និងផ្ដល់នូវការសម្រាកលម្ហែកាយយ៉ាងពិតប្រាកដបន្ទាប់ពីការងារដ៏មមាញឹក។ វាមានគោលបំណង បង្កើនសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងមិត្តភក្តិ ក្រុមគ្រួសារ ឬសហការីដែលមកកម្សាន្តជួបជុំគ្នា។ ការលេងបាល់ទះលើឆ្នេរខ្សាច់ជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅក្រុងព្រះសីហនុកាន់តែច្រើនឡើងតាមរយៈសកម្មភាពកម្សាន្តចម្រុះ។ សកម្មភាពនេះមានបំណង លើកកម្ពស់វិស័យកីឡាក្នុងស្រុក និងបណ្ដុះស្មារតីស្រឡាញ់ការហាត់ប្រាណដល់យុវជន។ វាបង្កើតឱ្យមានទំនាក់ទំនងសង្គមថ្មីៗតាមរយៈការចូលរួមប្រកួតជាក្រុមជាមួយអ្នកដែលមិនធ្លាប់ស្គាល់គ្នាពីមុនមក។ ការលេងកីឡានៅទីសាធារណៈបែបនេះមានគោលបំណង បង្ហាញពីសន្តិសុខនិងសុវត្ថិភាព នៃតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក។ វាជួយជម្រុញស្មារតីប្រកួតប្រជែងបែបស្ថាបនា និងការរៀនសូត្រពីបច្ចេកទេសលេងថ្មីៗពីកីឡាករបរទេស។ គោលបំណងមួយទៀតគឺដើម្បី បង្កើតមាតិកាស្អាតៗលើបណ្ដាញសង្គមដែលជួយផ្សព្វផ្សាយពីសម្រស់ឆ្នេរខ្សាច់សក្បុសរបស់ខ្មែរ។ ហើយវាមានបំណងបង្កើតអនុស្សាវរីយ៍រីករាយ និងស្នាមញញឹមដែលធ្វើឱ្យដំណើរកម្សាន្តនៅក្រុងព្រះសីហនុកាន់តែមានន័យ។ ការរៀបចំសម្ភារៈឱ្យបានត្រឹមត្រូវសម្រាប់ការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ គឺជាកត្តាចម្បងដែលជួយឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។ សម្ភារៈដែលមិនអាចខ្វះបានដំបូងគេបង្អស់ គឺបាល់ទះដែលរចនាឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅលើឆ្នេរខ្សាច់។ គ្រាប់បាល់នេះត្រូវតែមានសភាពទន់ និងមានទម្ងន់ស្រាលជាងបាល់លេងក្នុងសាល ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងក្រោមឥទ្ធិពលខ្យល់សមុទ្រ។ សំណាញ់បាល់ទះដែលមានគុណភាពខ្ពស់ និងធន់នឹងជាតិអំបិលសមុទ្រ គឺជាសម្ភារៈសំខាន់សម្រាប់បែងចែកភាគីអ្នកលេង។ បង្គោលសម្រាប់ចងសំណាញ់ត្រូវតែមានភាពរឹងមាំ និងជ្រៅចូលទៅក្នុងខ្សាច់បានយ៉ាងល្អ ដើម្បីរក្សាលំនឹង។ ខ្សែបន្ទាត់ព្រំដែនពណ៌ឆើតៗត្រូវបានប្រើប្រាស់សម្រាប់កំណត់ទំហំទីលាននៅលើផ្ទៃខ្សាច់សក្បុសឱ្យបានច្បាស់លាស់។ ការប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃ គឺជាសម្ភារៈចាំបាច់ដើម្បីការពារភ្នែកពីពន្លឺព្រះអាទិត្យដែលចាំងឆ្លុះនឹងទឹកសមុទ្រ។ ឡេការពារកម្ដៅថ្ងៃគឺជាសម្ភារៈការពារស្បែកដែលមិនអាចរំលងបាន ដើម្បីបង្ការការរលាកស្បែកពីកម្ដៅថ្ងៃដ៏ក្ដៅហួតហែង។ សម្លៀកបំពាក់កីឡាដែលមានសាច់ក្រណាត់ខ្យល់ចេញចូលបានល្អ ជួយឱ្យអ្នកលេងមានភាពរហ័សរហួន និងមានអារម្មណ៍ល្អ។ ខោកីឡាខ្លីដែលយឺត ជួយសម្រួលដល់ការលោត និងការស្លាយខ្លួននៅលើផ្ទៃខ្សាច់បានយ៉ាងមានប្រសិទ្ធភាព។ ការប្រើប្រាស់ស្រោមជើងការពារកម្ដៅថ្ងៃជួយឱ្យការលេងកីឡាលើឆ្នេរខ្សាច់មានសុវត្ថិភាព និង ងាយស្រួល។ ដបទឹកស្អាតដែលមានសមត្ថភាពរក្សាភាពត្រជាក់ គឺជាសម្ភារៈសំខាន់សម្រាប់បំពេញជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់។ កន្សែងជូតខ្លួនទំហំល្មម គួរតែមានជាប់ខ្លួនសម្រាប់ជូតញើស ឬជូតខ្សាច់ចេញពីផ្ទៃមុខ និងដៃ។ កញ្ចប់ថ្នាំសង្គ្រោះបឋមតូចមួយដែលមានផ្ទុកនូវបង់បិទដំបៅ និងទឹកលាងរបួស គួរតែរៀបចំទុកសម្រាប់ករណីមានគ្រោះថ្នាក់ជាយថាហេតុ។ កាបូបស្ពាយខ្នងដែលធន់នឹងទឹក ប្រើសម្រាប់ច្រកសម្ភារៈប្រើប្រាស់ទាំងអស់ឱ្យមានរបៀបរៀបរយ និងមិនឱ្យខ្សាច់ចូល។ នាឡិកាកីឡាដែលធន់នឹងទឹក ជួយឱ្យអ្នកលេងអាចគ្រប់គ្រងពេលវេលានៃការប្រកួតបានយ៉ាងត្រឹមត្រូវ។ ក្រណាត់ជូតដៃ ជួយឱ្យការចាប់បាល់មានភាពជាប់ល្អ និងមិនរអិលនៅពេលដៃមានញើសខ្លាំង។ ការរៀបចំសម្ភារៈឱ្យបានសព្វគ្រប់បែបនេះ នឹងជួយឱ្យអ្នកទទួលបាននូវបទពិសោធន៍កីឡាលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុយ៉ាងរីករាយបំផុត។ ក្រុងព្រះសីហនុមានឆ្នេរសមុទ្រស្អាតៗជាច្រើន ដែលឆ្នេរនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួនសម្រាប់សកម្មភាពកីឡាបាល់ទះ។ ឆ្នេរអូឈើទាលគឺជាទីតាំងឈានមុខគេ ដែលមានផ្ទៃខ្សាច់ធំទូលាយស័ក្តិសមបំផុតសម្រាប់ការដំឡើងទីលានបាល់ទះ។ នៅទីនេះមានអ្នកមកកម្សាន្តកុះករ ដែលធ្វើឱ្យការលេងបាល់ទះកាន់តែមានភាពរស់រវើក និងមានអ្នកទស្សនាហ៊ោរកញ្ជ្រៀវច្រើន។ ឆ្នេរអូរត្រេះគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចង់លេងបាល់ទះលក្ខណៈឯកជនជាមួយមិត្តភក្តិ។ ខ្សាច់នៅឆ្នេរអូរត្រេះមានសភាពម៉ដ្តខៃ និងស្អាត ដែលជួយកាត់បន្ថយការដាច់រលាត់ស្បែកនៅពេលកីឡាករស្លាយខ្លួនចាប់បាល់។ ឆ្នេរសុខាគឺជាឆ្នេរដ៏ប្រណីតមួយដែលមានការថែទាំយ៉ាងហ្មត់ចត់បំផុត ដែលផ្ដល់នូវបរិយាកាសលេងបាល់ទះបែបលំដាប់ខ្ពស់។ ផ្ទៃខ្សាច់នៅឆ្នេរសុខាមានភាពរាបស្មើល្អណាស់ ដែលជួយឱ្យការលោត និងការរត់មានតុល្យភាពខ្ពស់។ ឆ្នេរឯករាជ្យក៏ជាទីតាំងពេញនិយមមួយដែរ ជាពិសេសនៅពេលរសៀលដែលមានម្លប់ដើមឈើត្រឈឹងត្រឈៃ។ ខ្យល់ជំនោរនៅឆ្នេរឯករាជ្យមានលក្ខណៈអំណោយផល ដែលមិនសូវធ្វើឱ្យគ្រាប់បាល់ហោះខុសទិសដៅខ្លាំងពេកឡើយ។ ឆ្នេរពយជំទាវម៉ៅគឺជាទីតាំងថ្មីដែលកំពុងទាក់ទាញយុវជនឱ្យមកលេងបាល់ទះ ដោយសារមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្អាត។ នៅទីនោះមានកន្លែងអង្គុយសម្រាកច្រើន ដែលបង្កលក្ខណៈងាយស្រួលដល់ក្រុមគ្រួសារមកអង្គុយមើលការប្រកួត។ ឆ្នេរហាវ៉ៃផ្ដល់នូវទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ត្រកាល ដែលធ្វើឱ្យការលេងបាល់ទះនៅពេលល្ងាចពោរពេញដោយភាពរ៉ូមែនទិក។ ឆ្នេរនេះមានលក្ខណៈតូចច្រឡឹងតែមានភាពកក់ក្ដៅ សម្រាប់អ្នកដែលចង់បង្កើតការប្រកួតខ្នាតតូចបែបសហគមន៍។ ឆ្នេរអូរឈើទាលទី២ ឬឆ្នេរថ្មី មានការរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ ដែលមានទីធ្លាធំទូលាយសម្រាប់រៀបចំទីលានច្រើនក្នុងពេលតែមួយ។ នៅតាមបណ្ដោយឆ្នេរទាំងនេះ ជារឿយៗយើងឃើញមានការរៀបចំបង្គោលបាល់ទះស្រាប់ៗដែលផ្ដល់ដោយអាជ្ញាធរ ឬអាជីវករ។ ឆ្នេរនៅកោះរ៉ុង និងកោះរ៉ុងសន្លឹម ក៏ជាឋានសួគ៌សម្រាប់ការលេងបាល់ទះលើឆ្នេរខ្សាច់សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ។ ទឹកសមុទ្រថ្លាឈ្វេងនៅក្បែរទីលានបាល់ទះ ផ្ដល់ភាពងាយស្រួលដល់អ្នកលេងអាចចុះហែលទឹកភ្លាមៗក្រោយចប់ការប្រកួត។ ភាពពេញនិយមនៃឆ្នេរទាំងនេះបានធ្វើឱ្យមានការរៀបចំការប្រកួតបាល់ទះលើឆ្នេរខ្សាច់ជាលក្ខណៈមិត្តភាពញឹកញាប់។ ការលេងបាល់ទះនៅតាមឆ្នេរទាំងនេះមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ ដែលវាជាការកម្សាន្តបែបសេរីសម្រាប់គ្រប់គ្នា។ ភ្ញៀវទេសចរអាចស្វែងរកទិញគ្រាប់បាល់ ឬជួលសំណាញ់បានយ៉ាងងាយស្រួលនៅតាមហាងលក់សម្ភារៈក្បែរឆ្នេរទាំងនោះ។ សរុបមក ឆ្នេរនៅក្រុងព្រះសីហនុគឺជាទីលានកីឡាធម្មជាតិដ៏អស្ចារ្យ ដែលរង់ចាំស្វាគមន៍អ្នកស្រឡាញ់កីឡាបាល់ទះគ្រប់ពេលវេលា។ ការជ្រើសរើសពេលវេលាដ៏សមស្របសម្រាប់ការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ គឺជាគន្លឹះដ៏សំខាន់ដើម្បីទទួលបាននូវភាពសប្បាយរីករាយ និងជៀសវាងពីបញ្ហាសុខភាពផ្សេងៗ។ ពេលវេលាដែលល្អបំផុតប្រចាំថ្ងៃគឺនៅចន្លោះម៉ោង ៤:៣០ ដល់ម៉ោង ៦:០០ ល្ងាច ដែលជាពេលកម្ដៅថ្ងៃចាប់ផ្ដើមត្រជាក់ស្រួល។ នៅពេលរសៀលទាបបែបនេះ ពន្លឺព្រះអាទិត្យមិនសូវចាំងខ្លាំង ដែលបង្កលក្ខណៈងាយស្រួលដល់ការសម្លឹងមើលគ្រាប់បាល់។ ការលេងនៅពេលល្ងាចអនុញ្ញាតឱ្យអ្នកលេងអាចទស្សនាទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃសមុទ្រក្រុងព្រះសីហនុ។ ក្រៅពីពេលល្ងាច ម៉ោង ៦:៣០ ដល់ម៉ោង ៨:០០ ព្រឹក ក៏ជាពេលវេលាដ៏វិសេសវិសាលសម្រាប់ការហាត់ប្រាណយកខ្យល់អាកាសបរិសុទ្ធ។ ខ្យល់ជំនោរសមុទ្រនៅពេលព្រឹកព្រលឹមមានភាពស្រស់ថ្លា ដែលជួយឱ្យប្រព័ន្ធដង្ហើមដំណើរការបានយ៉ាងល្អក្នុងពេលលេងកីឡា។ អ្នកគួរជៀសវាងការលេងនៅចន្លោះម៉ោង ១១ ព្រឹក ដល់ម៉ោង ៣ រសៀល ព្រោះកម្ដៅថ្ងៃអាចបណ្ដាលឱ្យរលាកស្បែក និងបាត់បង់ជាតិទឹកខ្លាំង។ បើនិយាយពីកត្តារដូវកាល រដូវប្រាំងចាប់ពីខែវិច្ឆិកា ដល់ខែមេសា គឺជាពេលវេលាដែលល្អបំផុតប្រចាំឆ្នាំ។ ក្នុងរដូវនេះ មេឃមានសភាពស្រឡះល្អ និងមិនសូវមានភ្លៀងធ្លាក់ ដែលរំខានដល់ការប្រកួតនៅក្រៅអគារ។ រលកសមុទ្រក្នុងរដូវប្រាំងមានសភាពស្ងប់ស្ងាត់ ដែលធ្វើឱ្យខ្យល់បក់មានតុល្យភាព ងាយស្រួលក្នុងការគ្រប់គ្រងទិសដៅបាល់។ ក្នុងអំឡុងពេលបុណ្យទាន ឬថ្ងៃចុងសប្តាហ៍ បរិយាកាសនៃការលេងបាល់ទះកាន់តែមានភាពអ៊ូអរ ដោយសារមានអ្នកចូលរួមច្រើន។ ការលេងនៅពេលដែលមានជំនោរខ្យល់បក់តិចៗ ជួយកាត់បន្ថយកម្លាំងទប់ដែលធ្វើឱ្យអ្នកលេងមិនសូវហត់នឿយខ្លាំង។ ប្រសិនបើអ្នកចង់លេងនៅពេលយប់ ឆ្នេរដែលមានការបំពាក់ភ្លើងបំភ្លឺគ្រប់គ្រាន់ដូចជាឆ្នេរអូឈើទាល ក៏ជាជម្រើសដ៏ប្លែកអារម្មណ៍មួយដែរ។ ការពិនិត្យមើលការព្យាករណ៍អាកាសធាតុមុនពេលចេញទៅលេង គឺជាទម្លាប់ដ៏ល្អដើម្បីជៀសវាងការប៉ះទង្គិចជាមួយខ្យល់ព្យុះ។ ការជ្រើសរើសពេលដែលទឹកសមុទ្រស្រកចុះ ជួយឱ្យផ្ទៃខ្សាច់មានភាពធំទូលាយ និងរាបស្មើសម្រាប់រៀបចំទីលាន។ ការជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវនឹងធ្វើឱ្យបទពិសោធន៍កីឡារបស់អ្នកនៅក្រុងព្រះសីហនុពោរពេញដោយសុខភាព និងស្នាមញញឹម។ ការរៀបចំកម្មវិធីប្រកួតបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ ក្រោមការឧបត្ថម្ភ និងដឹកនាំដោយក្រុមហ៊ុនធំៗ បានជួយជំរុញឱ្យវិស័យកីឡា និងទេសចរណ៍នៅក្នុងតំបន់នេះកាន់តែមានភាពលេចធ្លោ។ ក្រុមហ៊ុនភេសជ្ជៈយក្សនៅក្នុងប្រទេសកម្ពុជា ជារឿយៗតែងតែជ្រើសរើសយកឆ្នេរខ្សាច់ក្រុងព្រះសីហនុ ដើម្បីរៀបចំមហាព្រឹត្តិការណ៍កីឡាប្រចាំឆ្នាំ។ ការប្រកួតបាល់ទះឆ្នេរខ្សាច់ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ គឺជាព្រឹត្តិការណ៍ដ៏ធំទូលាយ និង មានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករបរទេសជាច្រើន។ កម្មវិធីនេះមិនត្រឹមតែផ្ដោតលើការប្រកួតយកឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការសម្ដែងតន្ត្រី និងការកម្សាន្តតាមឆ្នេរខ្សាច់យ៉ាងសម្បូរបែប។ ក្រុមហ៊ុនទូរគមនាគមន៍ស្មាតបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកីឡាឆ្នេរខ្សាច់ដើម្បីបង្កើនភាពស្និទ្ធស្នាល និង ទំនាក់ទំនងល្អជាមួយយុវជនខ្មែរនាពេលកន្លងមក។ ការប្រកួតដែលដឹកនាំដោយក្រុមហ៊ុនធំៗទាំងនេះ តែងតែមានការរៀបចំទីលានតាមស្ដង់ដារអន្តរជាតិ ដែលមានសំណាញ់ និងខ្សែបន្ទាត់ត្រឹមត្រូវបំផុត។ ក្រុមហ៊ុនភេសជ្ជៈហ្គេនស៍បឺគធ្លាប់បានរៀបចំការប្រកួតបាល់ទះនៅឆ្នេរអូឈើទាលយ៉ាងសប្បាយរីករាយអមដោយការប្រគំតន្ត្រីដ៏ធំ និង មានភាពទាក់ទាញខ្លាំងបំផុត។ ក្នុងកម្មវិធីនីមួយៗ ក្រុមហ៊ុនតែងតែនាំយកនូវសម្ភារៈកីឡាទំនើបៗ និងអាវកីឡាដែលមានរចនាបថទាក់ទាញសម្រាប់ចែកជូនអ្នកចូលរួម។ ការប្រកួតដែលរៀបចំដោយក្រុមហ៊ុនធំៗទាំងនេះ ជួយបង្កើនភាពជឿជាក់ដល់កីឡាករអាជីពក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេ។ ជារឿយៗ ក្រុមហ៊ុនទាំងនោះបានសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីធានាថាការសម្រេចសេចក្ដីមានតម្លាភាព និងបច្ចេកទេសខ្ពស់។ កម្មវិធីប្រកួតបាល់ទះលើឆ្នេរខ្សាច់ទាំងនេះ តែងតែត្រូវបានផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ និងបណ្ដាញសង្គមល្បីៗ។ ការរៀបចំដោយក្រុមហ៊ុនធំៗបានផ្ដល់នូវប្រាក់រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលជួយលើកទឹកចិត្តដល់យុវជនឱ្យងាកមកចាប់អារម្មណ៍កីឡានេះ។ ក្រៅពីការប្រកួត កម្មវិធីទាំងនេះក៏មានបញ្ចូលនូវល្បែងកម្សាន្តឈ្នះរង្វាន់តូចៗសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាផ្ទាល់។ ក្រុមហ៊ុនសែលកាតធ្លាប់បានប្រើប្រាស់ទីតាំងឆ្នេរខ្សាច់ក្រុងព្រះសីហនុសម្រាប់រៀបចំកម្មវិធីជួបជុំអតិថិជន និង ការប្រកួតកីឡាមិត្តភាពយ៉ាងសប្បាយរីករាយ។ ការតុបតែងទីលានប្រកួតដោយទង់ជាតិ និងឡូហ្គោក្រុមហ៊ុនពណ៌ឆើតៗ បានធ្វើឱ្យឆ្នេរសមុទ្រមើលទៅមានសោភ័ណភាពកាន់តែប្លែក។ ព្រឹត្តិការណ៍ទាំងនេះបានទាក់ទាញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យមកផ្ដិតយកពត៌មាន ដែលជួយផ្សព្វផ្សាយពីសក្ដានុពលក្រុងព្រះសីហនុ។ ក្រុមហ៊ុនធំៗក៏តែងតែគិតគូរពីអនាម័យឆ្នេរ ដោយមានយុទ្ធនាការរើសសម្រាមក្រោយពេលបញ្ចប់ការប្រកួតនីមួយៗ។ ការសហការរវាងរដ្ឋបាលខេត្ត និងវិស័យឯកជនក្នុងការរៀបចំកម្មវិធីបែបនេះ បានជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការស្នាក់នៅ និងអាហារដ្ឋាន។ កម្មវិធីប្រកួតទាំងនេះបានក្លាយជាគំរូសម្រាប់សហគ្រាសតូចៗផ្សេងទៀត ក្នុងការចូលរួមចំណែកលើកស្ទួយវិស័យកីឡាឆ្នេរខ្សាច់។ យុវជនក្នុងស្រុកទទួលបានឱកាសរៀនសូត្រពីរបៀបរៀបចំកម្មវិធីកម្រិតស្តង់ដារពីក្រុមហ៊ុនដែលមានជំនាញវិជ្ជាជីវៈ។ ការដឹកនាំរៀបចំដោយក្រុមហ៊ុនធំៗ បានធ្វើឱ្យការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុក្លាយជាមហាកម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ។ សកម្មភាពនៃការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ គឺជាការរួមបញ្ចូលគ្នារវាងការបញ្ចេញកម្លាំងកាយ និងការកម្សាន្តដែលពោរពេញដោយភាពរស់រវើក។ សកម្មភាពចាប់ផ្ដើមឡើងដោយការជ្រើសរើសទីធ្លាខ្សាច់ដែលរាបស្មើ និងមានសុវត្ថិភាពនៅតាមបណ្ដោយឆ្នេរ។ អ្នកលេងចាប់ផ្ដើមបោះបង្គោល និងចងសំណាញ់ឱ្យមានភាពតឹងល្អ ដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួត។ ខ្សែបន្ទាត់ព្រំដែនត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដើម្បីកំណត់ទំហំទីលានឱ្យស្របតាមស្ដង់ដារកីឡា។ មុនពេលចាប់ផ្ដើម កីឡាករម្នាក់ៗតែងតែធ្វើលំហាត់ប្រាណកម្ដៅសាច់ដុំ ដើម្បីបង្ការការរងរបួសផ្សេងៗ។ ការរត់នៅលើខ្សាច់គឺជាសកម្មភាពដំបូងដែលតម្រូវឱ្យអ្នកលេងប្រើប្រាស់កម្លាំងជើងខ្លាំងជាងការរត់លើផ្ទៃរឹង។ ការចាប់ផ្ដើមលេងបាល់ទះគឺផ្ដើមចេញពីការបោះបាល់ឱ្យខ្ពស់រួចវាយបង្អាកទៅកាន់គូប្រកួតយ៉ាងខ្លាំង និង សំដៅទៅលើការយកឈ្នះក្នុងឆាកប្រកួតភ្លាមៗ។ អ្នកលេងត្រូវប្រើយុទ្ធសាស្ត្រក្នុងការសង្កេតមើលទិសដៅខ្យល់ ដើម្បីវាយបាល់ឱ្យចំគោលដៅដែលចង់បាន។ ការទទួលបាល់តម្រូវឱ្យកីឡាករត្រូវឱនខ្លួនចុះឱ្យទាបហើយជួនកាលត្រូវលោតអូសខ្លួនលើខ្សាច់ដើម្បីទ្របាល់ឱ្យបានខ្ពស់ និង ការពារកុំឱ្យធ្លាក់ដល់ដី។ ការលើកបាល់គឺជាការប្រើចុងម្រាមដៃរុញបាល់យ៉ាងស្រាលទៅលើអាកាសដើម្បីរៀបចំឱ្យមិត្តរួមក្រុមលោតវាយផ្ដាច់យកពិន្ទុ និង បង្កើតឱកាសឈ្នះលើគូប្រកួត។ ការលោតទះបាល់ គឺជាខណៈពេលដ៏រំភើបបំផុតដែលកីឡាករត្រូវប្រើកម្លាំងដៃវាយបាល់ឱ្យធ្លាក់ទៅក្នុងតំបន់គូប្រកួតយ៉ាងខ្លាំង និង សំដៅយកពិន្ទុឈ្នះក្នុងខណៈនោះ។ កីឡាករផ្នែកការពារត្រូវខំប្រឹងលោតឡើងឱ្យខ្ពស់នៅក្បែរសំណាញ់ដើម្បីធ្វើការបាំងបាល់ពីការវាយសម្រុក និង បញ្ឈប់ការលុកលុយពីភាគីគូប្រកួតកុំឱ្យឆ្លងចូលបាន។ សកម្មភាពរត់ត្រឡប់ក្រោយយ៉ាងលឿនដើម្បីតាមចាប់បាល់ដែលហោះផុតក្បាល គឺជាការសាកល្បងភាពរហ័សរហួន។ ការប្រាស្រ័យទាក់ទងគ្នាក្នុងក្រុមដោយការស្រែកប្រាប់ទិសដៅ បង្កើតឱ្យមានការយល់ចិត្តគ្នាកាន់តែខ្លាំង។ នៅពេលបាល់ប៉ះនឹងផ្ទៃខ្សាច់ ធូលីខ្សាច់សក្បុសហោះឡើងបង្កើតបានជាទិដ្ឋភាពកីឡាដ៏ជក់ចិត្ត។ សម្រែកហ៊ោរកញ្ជ្រៀវរបស់មិត្តភក្តិដែលអង្គុយទស្សនា កាន់តែផ្ដល់កម្លាំងចិត្តឱ្យអ្នកលេងខំប្រឹងអស់ពីសមត្ថភាព។ ការសម្រាកយកកម្លាំងនៅចន្លោះការប្រកួត គឺជាពេលដែលអ្នកលេងនាំគ្នាទទួលទានទឹក និងជូតញើសចេញពីផ្ទៃមុខ។ សកម្មភាពរត់ចុះទៅក្នុងទឹកសមុទ្រដើម្បីលាងខ្សាច់ចេញពីខ្លួន គឺជាការកម្សាន្តដ៏រីករាយក្រោយចប់មួយវគ្គៗ។ ការផ្លាស់ប្តូរទីលានបន្ទាប់ពីទទួលបានពិន្ទុជាក់លាក់ គឺជាច្បាប់នៃការលេងដើម្បីឱ្យមានតម្លាភាពរឿងពន្លឺថ្ងៃ និងខ្យល់។ កីឡាករជារឿយៗតែងតែបង្ហាញកាយវិការសុំទោស ឬផ្ដល់កម្លាំងចិត្តឱ្យគ្នាទៅវិញទៅមកក្នុងស្មារតីកីឡា។ ការថតរូបភាពស្អាតៗក្នុងឥរិយាបថកំពុងលោតវាយបាល់ គឺជាសកម្មភាពដែលមិនអាចរំលងបានសម្រាប់យុវជន។ ក្មេងៗដែលមកកម្សាន្តក្បែរនោះ ជារឿយៗតែងតែចូលរួមរើសបាល់ដែលហោះចេញពីទីលានឱ្យអ្នកលេងវិញ។ សកម្មភាពប្ដូរវេនគ្នាចូលលេងរវាងក្រុមផ្សេងៗ បង្កើតឱ្យមានមិត្តភាពថ្មីៗនៅតាមបណ្ដោយឆ្នេរសមុទ្រ។ ការពិភាក្សាគ្នាពីរឿងបច្ចេកទេស និងកំហុសឆ្គងបន្ទាប់ពីការប្រកួត ជួយឱ្យយុវជនយល់ដឹងពីកីឡាកាន់តែស៊ីជម្រៅ។ នៅពេលល្ងាចរៀបលិច សកម្មភាពលេងបាល់ទះកាន់តែមានភាពមមាញឹកក្រោមពន្លឺមាសឆ្អិនឆ្អៅនៃផ្ទៃមេឃ។ ហើយការរៀបចំទុកដាក់សម្ភារៈ និងការរើសសម្រាមនៅជុំវិញទីលាន គឺជាសកម្មភាពបញ្ចប់ដោយការទទួលខុសត្រូវខ្ពស់។ ការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ មិនត្រឹមតែជាការកម្សាន្តដ៏សប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាបាននាំមកនូវសារៈសំខាន់ និងអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ដល់សុខភាព និងសង្គម។ សារៈសំខាន់បំផុតដំបូងគេ គឺការជួយពង្រឹង សុខភាពបេះដូង និងសួត តាមរយៈការធ្វើចលនាយ៉ាងសកម្មឥតឈប់ឈរ។ ការរត់ និងលោតនៅលើផ្ទៃខ្សាច់តម្រូវឱ្យប្រើប្រាស់កម្លាំងខ្លាំងជាងលើដីរឹង ដែលជួយក្នុងការដុតរំលាយជាតិខ្លាញ់បានយ៉ាងឆាប់រហ័ស។ វាជួយពង្រឹងសាច់ដុំជើង និងត្រគាកឱ្យមានភាពរឹងមាំ និងមានលំនឹងល្អជាងមុនដោយសារការទប់ខ្លួនលើខ្សាច់។ ការលេងកីឡានៅក្បែរសមុទ្រផ្ដល់នូវ ខ្យល់អាកាសបរិសុទ្ធ ដែលជួយឱ្យប្រព័ន្ធដង្ហើមដំណើរការបានល្អ និងមានសុខភាពល្អ។ អត្ថប្រយោជន៍ផ្នែកផ្លូវចិត្តគឺជួយកាត់បន្ថយភាពតានតឹង និងភាពហត់នឿយពីការងារ ឬការសិក្សាបានយ៉ាងមានប្រសិទ្ធភាព។ ពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹមជួយផ្ដល់នូវជីវជាតិពិសេសសម្រាប់ជួយទ្រទ្រង់រាងកាយឱ្យមានសុខភាពល្អ និង ជួយពង្រឹងដល់ឆ្អឹងឱ្យរឹងមាំជានិច្ច។ វាជួយបង្កើន ភាពរហ័សរហួន និងការផ្ដោតអារម្មណ៍ តាមរយៈការតាមដានទិសដៅគ្រាប់បាល់ដែលហោះកាត់ខ្យល់ជំនោរ។ ការលេងបាល់ទះលើឆ្នេរខ្សាច់ជួយបណ្ដុះ ស្មារតីសហការជាក្រុម និងការយល់ចិត្តគ្នារវាងមិត្តភក្តិ ឬសមាជិកគ្រួសារ។ វាបង្កើតឱ្យមាន ទំនាក់ទំនងសង្គមថ្មីៗតាមរយៈការជួបជុំ និងការប្រកួតមិត្តភាពជាមួយភ្ញៀវទេសចរដទៃទៀត។ ការលេងកីឡានេះគឺជាមធ្យោបាយដ៏ល្អក្នុងការចំណាយពេលប្រកបដោយគុណភាពជាមួយមនុស្សជាទីស្រឡាញ់នៅមាត់សមុទ្រ។ វាជួយជំរុញឱ្យមាន ការសម្រាកលម្ហែបែបសកម្ម ដែលធ្វើឱ្យរាងកាយមានថាមពលបន្ទាប់ពីការកម្សាន្ត។ សកម្មភាពនេះជួយលើកកម្ពស់ សោភ័ណភាពឆ្នេរសមុទ្រ តាមរយៈការបង្កើតទិដ្ឋភាពទេសចរណ៍ដ៏រស់រវើក។ វាជួយបណ្ដុះ ទំនុកចិត្តលើខ្លួនឯង នៅពេលដែលកីឡាករអាចសម្រេចបាននូវការបោកបាល់ ឬការការពារដ៏អស្ចារ្យ។ ការលេងបាល់ទះលើឆ្នេរខ្សាច់ជួយឱ្យយុវជន ជៀសឆ្ងាយពីល្បែងអបាយមុខ និងការចំណាយពេលច្រើនហួសហេតុលើទូរស័ព្ទ។ វាក៏ជួយឱ្យរាងកាយមានភាពយឺតយ៉ាវ និងមានភាពបត់បែនបានល្អជាងមុន។ ការហាត់ប្រាណលើខ្សាច់ជួយកាត់បន្ថយការប៉ះទង្គិចខ្លាំងដល់សន្លាក់ជង្គង់ បើធៀបនឹងការលេងលើការ៉ូ ឬស៊ីម៉ង់ត៍។ វាផ្ដល់នូវការសម្រាកកាយ និងចិត្ត តាមរយៈសម្លេងរលក និងបរិយាកាសធម្មជាតិដ៏ស្រស់ត្រកាល។ ការលេងបាល់ទះជួយឱ្យយើង គេងលក់ស្រួល និងមានស្មារតីភ្លឺស្វាងនៅថ្ងៃបន្ទាប់ បន្ទាប់ពីការបញ្ចេញកម្លាំង។ វាជាឱកាសដ៏ល្អក្នុងការផ្សព្វផ្សាយពីសក្ដានុពលកីឡា របស់ក្រុងព្រះសីហនុទៅកាន់ពិភពលោក។ បន្ថែមពីនេះ វាក៏ជួយបណ្ដុះទម្លាប់ ស្រឡាញ់បរិស្ថាន ដោយសារអ្នកលេងតែងតែចូលរួមថែរក្សាអនាម័យឆ្នេរ។ សរុបសេចក្ដីមក ការលេងបាល់ទះលើឆ្នេរខ្សាច់នៅក្រុងព្រះសីហនុ គឺជាសកម្មភាពកីឡាដ៏មានតម្លៃដែលផ្ដល់នូវផលប្រយោជន៍ទ្វេដង ទាំងផ្នែក សុខភាពរាងកាយ និង ការកម្សាន្តផ្លូវចិត្ត។ វាមិនត្រឹមតែជួយឱ្យបុគ្គលម្នាក់ៗមានភាពរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានចម្លងក្នុងការកសាងសាមគ្គីភាព និងការលើកកម្ពស់វិស័យទេសចរណ៍តំបន់ឆ្នេររបស់កម្ពុជាឱ្យកាន់តែមានភាពទាក់ទាញ និងរុងរឿង។